សូត្រពីខេត្តតាកែវ និងព្រះវិហារ មិនត្រឹមតែជាផលិតផលសម្រាប់លក់ដូរនោះទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃប្រពៃណី និងវប្បធម៌ខ្មែរដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ប្រវត្តិសាស្ត្រនៃការត្បាញសូត្រនៅតំបន់ទាំងនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រោះការចិញ្ចឹមដង្កូវនាង និងការត្បាញសូត្របានបន្តពីមួយជំនាន់ទៅមួយជំនាន់។ សិល្បៈនៃការតម្បាញសូត្រត្រូវបានចាត់ទុកថាជាជំនាញដ៏ខ្ពង់ខ្ពស់មួយសម្រាប់នារីខ្មែរ ហើយជារឿយៗវាត្រូវបានគេលើកឡើងថាបានឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ ភាពរឹងមាំ និងការអត់ធ្មត់របស់ពួកគេ។ រឿងរ៉ាវដែលទាក់ទងនឹងសូត្រទាំងនេះក៏បានបង្ហាញពីតួនាទីរបស់វាជាគ្រឿងសម្គាល់ផងដែរ។ ក្នុងសម័យបុរាណ សម្លៀកបំពាក់ដែលធ្វើពីសូត្របានបែងចែកវណ្ណៈមនុស្សក្នុងសង្គម។ ក្រៅពីនេះ សូត្រក៏ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យជាតិ និងពិធីប្រពៃណីផ្សេងៗដើម្បីបង្ហាញពីភាពថ្លៃថ្នូរ និងសម្បូរសប្បាយរបស់ក្រុមគ្រួសារដែរ។ និយាយជារួម សូត្រពីខេត្តតាកែវ និងព្រះវិហារ មិនមែនគ្រាន់តែជាវត្ថុប្រើប្រាស់ទេ តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿ និងសិល្បៈវប្បធម៌របស់ប្រជាជនខ្មែរ។ សូត្រពីខេត្តតាកែវ និងព្រះវិហារ ត្រូវបានផលិតឡើងយ៉ាងល្អិតល្អន់ ដោយឆ្លងកាត់ដំណើរការជាច្រើនដំណាក់កាល។ សូត្រដែលល្បីល្បាញមកពីខេត្តទាំងពីរនេះ ត្រូវបានផលិតចេញពី សរសៃសូត្រធម្មជាតិ ដែលបានមកពីដង្កូវនាងដែលគេចិញ្ចឹម។ ដំណើរការទាំងមូលគឺមានលក្ខណៈប្រពៃណី និងទាមទារភាពប៉ិនប្រសប់ខ្ពស់ពីអ្នកតម្បាញ។ ដំណាក់កាលដំបូង គឺការចិញ្ចឹមដង្កូវនាងដោយយកចិត្តទុកដាក់ ដោយឱ្យវាស៊ីស្លឹកមន រហូតដល់វាប្រែក្លាយទៅជាដង្កូវនាងធំ ហើយចាប់ផ្តើមបញ្ចេញសរសៃសូត្រដើម្បីធ្វើសម្បុក។ បន្ទាប់ពីដង្កូវនាងធ្វើសម្បុកហើយ សម្បុកទាំងនោះត្រូវបានយកទៅស្ងោរក្នុងទឹកក្តៅ ដើម្បីរំលាយវា ហើយទាញយកសរសៃសូត្រឆៅចេញមក។ ក្រោយមក សរសៃសូត្រឆៅត្រូវបានយកទៅបង្វិលជាសរសៃតូចៗ ដើម្បីឱ្យវាមានសភាពទន់ ស្វិត និងរលោង។ បន្ទាប់មក សរសៃសូត្រត្រូវបានយកទៅជ្រលក់ពណ៌តាមបច្ចេកទេសបុរាណ ដោយប្រើប្រាស់ពណ៌ធម្មជាតិដែលបានមកពីស្លឹកឈើ សំបកឈើ ឬឫសរុក្ខជាតិ ដើម្បីទទួលបានពណ៌ដែលស្រស់ស្អាតនិងជាប់បានយូរ។ ដំណាក់កាលចុងក្រោយគឺការត្បាញសូត្រដោយដៃ ដោយប្រើប្រាស់ឧបករណ៍តម្បាញបុរាណ។ ដំណើរការនេះទាមទារពេលវេលាច្រើន និងភាពអត់ធ្មត់ខ្ពស់ពីអ្នកតម្បាញ ដើម្បីបង្កើតបានជាលំនាំល្អវិចិត្រ និងមានគុណភាព។ ការត្បាញសូត្រមួយផ្ទាំងអាចចំណាយពេលពីច្រើនថ្ងៃទៅមួយសប្ដាហ៍ អាស្រ័យលើទំហំ និងភាពល្អិតល្អន់នៃលំនាំ។ សរុបមក សូត្រពីខេត្តតាកែវ និងព្រះវិហារ មិនមែនគ្រាន់តែជាផលិតផលធម្មតាទេ តែវាជាស្នាដៃសិល្បៈដែលបានបង្កើតឡើងដោយការខិតខំប្រឹងប្រែង និងជំនាញតម្បាញដ៏ប៉ិនប្រសប់របស់ប្រជាជនខ្មែរ។ សម្រាប់សូត្រពីខេត្តតាកែវ និងព្រះវិហារ ត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមលំនាំត្បាញ ដែលប្រភេទនីមួយៗមានគោលបំណងនៃការប្រើប្រាស់ខុសៗគ្នា។ ហូល ជាប្រភេទសូត្រដែលមានតម្លៃថ្លៃជាងគេ និងត្រូវបានគេចាត់ទុកជាក្បាច់ត្បាញដ៏ល្អឯករបស់ខ្មែរ។ ហូលត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់ធ្វើ សម្លៀកបំពាក់ក្នុងពិធីបុណ្យជាតិ ឬពិធីមង្គលការ ដោយវាបានតំណាងឱ្យភាពថ្លៃថ្នូរ និងភាពសម្បូរសប្បាយ។ ក្រៅពីហូល នៅមាន ផាមួង ដែលមានលំនាំត្បាញសាមញ្ញជាងបន្តិច ប៉ុន្តែវានៅតែមានភាពទន់រលោង និងស្រស់ស្អាត។ ផាមួងត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើ សម្លៀកបំពាក់ទូទៅ ដូចជាអាវ ឬសំពត់ក្នុងជីវភាពប្រចាំថ្ងៃ។ មួយវិញទៀត ក្រមាសូត្រ ត្រូវបានផលិតពីសរសៃសូត្រដែលមានលក្ខណៈទន់រលោង ហើយត្រូវបានគេប្រើប្រាស់ជា គ្រឿងលម្អ ឬជា កាដូដ៏មានតម្លៃ សម្រាប់មនុស្សសំខាន់ៗ។ លើសពីនេះ ក៏មានប្រភេទ សូត្រលាយ ដែលផលិតដោយលាយសរសៃសូត្រនិងអំបោះកប្បាសផងដែរ។ សូត្រប្រភេទនេះមានតម្លៃថោកជាងសូត្រសុទ្ធ ប៉ុន្តែវានៅតែអាចប្រើប្រាស់សម្រាប់ធ្វើសំលៀកបំពាក់ប្រចាំថ្ងៃបាន។ ជារួមមក សូត្រពីខេត្តតាកែវ និងព្រះវិហារ មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ទេ តែវាក៏ជាផ្នែកមួយនៃការបង្ហាញពីអត្តសញ្ញាណ និងប្រពៃណីរបស់ប្រជាជនខ្មែរផងដែរ។ បើយើងនិយាយអំពី គុណសម្បត្តិនៃសូត្រវិញត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាមានគុណភាពល្អ និងមានតម្លៃខ្ពស់ ដោយសារតែគុណសម្បត្តិលេចធ្លោជាច្រើន។ គុណសម្បត្តិដ៏សំខាន់បំផុតមួយគឺ គុណភាពខ្ពស់ និងភាពរឹងមាំ។ ការធ្វើបែបនេះ បានធ្វើឱ្យសរសៃសូត្រមានលក្ខណៈស្វិត មិនងាយដាច់ ហើយក្រណាត់សូត្រមានភាពរឹងមាំនិងអាចប្រើប្រាស់បានយូរអង្វែង។ គុណសម្បត្តិបន្ទាប់គឺ ភាពស្រស់ស្អាតនៃពណ៌និងលំនាំ ដោយសារតែការជ្រលក់ពណ៌ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាស្លឹកឈើនិងសំបកឈើ សូត្រមានពណ៌ដែលស្រស់ស្អាត មិនងាយសាំ និងមានលក្ខណៈពិសេសជាងពណ៌គីមី។ លើសពីនេះ លំនាំត្បាញនីមួយៗសុទ្ធតែមានភាពល្អវិចិត្រ ដែលបង្ហាញពីសិល្បៈនិងភាពប៉ិនប្រសប់របស់អ្នកត្បាញ។ ក្រៅពីនេះ សូត្រក៏អាច ផ្តល់ភាពត្រជាក់ នៅពេលស្លៀកពាក់ ដែលជាគុណសម្បត្តិដ៏សំខាន់សម្រាប់អាកាសធាតុក្តៅនៅកម្ពុជា។ ហើយជាចុងក្រោយ សូត្រខ្មែរក៏មាន តម្លៃវប្បធម៌ខ្ពស់ ផងដែរ ព្រោះវាជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលបានឆ្លុះបញ្ចាំងពីជំនឿ និងប្រពៃណីរបស់ប្រជាជនខ្មែរ។ សរុបមក គុណសម្បត្តិទាំងនេះបានធ្វើឱ្យសូត្រពីខេត្តតាកែវ និងព្រះវិហារមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដែលប្រកបដោយគុណភាពខ្ពស់ផងដែរ។ សូត្រមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ឧស្សាហកម្មត្បាញសូត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតការងារ សម្រាប់ប្រជាជននៅតាមតំបន់ជនបទ ជាពិសេសសម្រាប់ស្ត្រី។ ស្ត្រីនៅតាមបណ្តាខេត្តជាច្រើនអាចរកចំណូលបានពីការត្បាញសូត្រ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ក្រៅពីនេះ សូត្រក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់វិស័យទេសចរណ៍ដែរ។ សូត្របានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍នានា។ ជាងនេះទៅទៀត សូត្រក៏បាន ជំរុញវិស័យសិប្បកម្ម របស់កម្ពុជាឲ្យកាន់តែរីកចម្រើន ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈត្បាញបុរាណរបស់ខ្មែរ ។ ជាពិសេសបានបើកឱកាសឲ្យផលិតផលសូត្រអាច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក សូត្រគឺជាផលិតផលដែលមិនត្រឹមតែមានតម្លៃវប្បធម៌ទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ។